ពិធីទទួលភ្ញៀវនៅពេលល្ងាចនៅក្នុងពិធី រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីតែងមានបរិយាកាសអបអរជាមួយ នឹងអាហារភេសជ្ជៈតន្ត្រីនិងការរាំលេងកំសាន្ត។ ដូចគ្នានេះដែរ ពិធីទទួលភ្ញៀវនៅពេលល្ងាចរបស់ ប្រទេសកម្ពុជាភាគច្រើននិយមចាប់ផ្តើមនៅម៉ោង ៤ៈ០០ ឬ៥:០០ ល្ងាច ទៅតាមតំបន់នីមួយៗ។ បើយើងក្រឡេកទៅមើលតំបន់មួយចំនួន ដូចនៅទីក្រុងភ្នំពេញជាដើមវិញ គឺមានការពន្យារពេលឲ្យរៀងល្ងាចបន្តិច ដើម្បីជួយសម្រួលទៅដល់ភ្ញៀវកិត្តិយស។ ជាការពិតណាស់ នៅទីក្រុងភ្នំពេញគឺមានភាពមមាញឹកនិងកកស្ទះចរាចរណ៍ខ្លាំងនៅម៉ោងទាំងនេះ ក៏ព្រោះតែជាម៉ោងដែលបុគ្កលិក អ្នកធ្វើការនិងសិស្សានុសិស្សជាច្រើនចេញពីភារកិច្ចរបស់ខ្លួន។ ម្យ៉ាងវិញទៀត សម្រាប់ភ្ញៀវជាអ្នកធ្វើការវិញ គឺត្រូវត្រឡប់ទៅផ្ទះដើម្បីរៀបចំខ្លួនមកកម្មវិធីថែមទៀត ហេតុនេះហើយទើបធ្វើឲ្យកម្មវិធីនៅទីក្រុងភ្នំពេញមានការពន្យារពេលទៅរៀងល្ងាចបន្តិច។ លើសពីនេះទៅទៀត កាលដែលយើងជាម្ចាស់កម្មវិធីជួយសម្រួលពេលវេលាឲ្យភ្ញៀវពិតជារឿងល្អណាស់។ យ៉ាងណាមិញ យើងក្រឡេកមកមើលម្ចាស់កម្មវិធីវិញ គឺមានភាពមមាញឹកណាស់នៅប៉ុន្មានខែ ឫថ្ងៃមុនប្រារព្ធកម្មវិធីដោយពួកគាត់ត្រូវរៀបចំគ្រឿងប្រដា់ប្រដាគ្រប់មុខដើម្បីបំពេញនៅក្នុងកម្មវិធី។ តួយ៉ាងមុននឹងមានអាហារនិង ភេសជ្ជៈទទួលភ្ញៀវ សំអាងការ និងតន្ត្រី ម្ចាស់កម្មវិធីគឺគាត់ត្រូវ ទិញ កម្មង់និងកក់ទុកជាមុនសិន បើមិនដូច្នោះទេអាចនឹងមានភាពរអាក់រអួលខ្វះខាតក្នុងកម្មវិធី។ ចំណែកឯអាហារដែលត្រូវទុកទទួលភ្ញៀវនៅពេលល្ងាច ឪពុកម្តាយទាំងសងខាង និងកូនក្រមុំកូនកំលោះក៏ត្រូវពិភាក្សាយកមុខម្ហូបជារួមផងដែរ។ មុននឹងឈានទៅដល់កម្មវិធីទទួលភ្ញៀវនៅពេលល្ងាច ម្ចាស់កម្មវិធីតែងរមែងត្រូវរៀបចំខ្លួនដោយមានការផាត់មុខតុបតែងខ្លួន រៀបចំវត្ថុអនុស្សវរីយ៍តូចៗ ដើម្បីទុកទទួលភ្ញៀវដែលបានអញ្ញើញចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ ទន្ទឹមនឹងនេះ មនុស្សដែលសំខាន់ក្នុងកម្មវិធីនិងការបង្ហាញខ្លួននោះគឺ កូនក្រមុំកូនកំលោះ ឪពុកម្តាយទាំងសងខាង សាច់ញាតិចាស់ទុំ និងអ្នកកំដរ ពួកគេគឺត្រូវរៀបចំតុបតែងខ្លួនឲ្យរួចរាល់មុនគេដើម្បីរួសរាន់មកទទួលភ្ញៀវកិត្តិយស។ បន្ថែមពីនេះទៅទៀត ការស្លៀកពាក់របស់កូនក្រមុំនិងកូនកំលោះគឺមានលក្ខណះបែបប្រពៃណីស្អាត ថ្លៃថ្នូរ និងឥតខ្ចោះជាងគេនៅក្នុងកម្មវិធី។ ដូចដែរយើងគ្រប់គ្នាដឹងហើយថា ថ្ងៃអាពាហ៍ពិពាហ៍គឺថ្ងៃដែលសំខាន់បំផុតសម្រាប់ពួកគេទាំងពីរ ទើបធ្វើឲ្យពួកគេមានភាពលេចធ្លោជាងគេនៅក្នុងកម្មវិធី ជាពិសេសកូនក្រមុំ គឺមានភាពស្អាតនិងប្លែកខ្លាំងនៅក្នុងកម្មវិធីជាមួយឈុតប្រពៃណី។ រីឯឪពុកម្តាយទាំងសងខាង សាច់ញាតិ និងអ្នកកំដរក៏មិនខុសពីកូនក្រមុំកូនកំលោះប៉ុន្មានដែល គឺយើងតែងតែឃើញពួកគាត់ស្លៀកសំលៀកបំពាក់បែបប្រពៃណីបុរាណដែលមានភាពស្អាតថ្លៃថ្នូរមកទទួលភ្ញៀវកិត្តិយសផងដែរ។ លុះដល់ម៉ោងដែលកម្មវិធីត្រូវចាប់ផ្តើម ម្ចាស់កម្មវិធីស្ទើរតែទាំងអស់គឺចេញមកទទួលស្វាគមន៍ភ្ញៀវកិត្តិយស។ បន្ថែមពីនេះទៅទៀត នៅពេលភ្ញៀវកិត្តិយសដើរមកដល់មុខរោងពិធី កូនក្រមុំកូនកំលោះ អ្នកកំដរ ឪពុកម្តាយទាំងសងខាងតែងស្វាគមន៍ដោយការសំពះរួមជាមួយស្នាមញញឹម និងហុចវត្ថុអនុស្សាវរីយ៍ទៅឲ្យភ្ញៀវកិត្តិយស។ មួយវិញទៀតម្ចាស់កម្មវិធីគឺ ត្រូវអញ្ជើញភ្ញៀវចូលតុ ដើម្បីទទួលទានអាហារផងដែរ។ នៅពេលដែលនាំភ្ញៀវចូលយើងក៏ត្រូវសួរគាត់ផងដែរថា អញ្ជើញមកប៉ុន្មាននាក់ ព្រោះគាត់អាចណាត់ជាមួយមិត្តភក្តិបងប្អូនរួចហើយ ដើម្បីចូលតុជាមួយគ្នា។ ចំពោះចំណុចនេះ យើងអាចមើលតុណាដែលមានចំនួនកៅអីទំនេរត្រូវចំនួនអ្នកចូលរួម ឬក៏ច្រើនជាងនេះ ដើម្បីឲ្យគាត់ចូល។ កាលបើយើងទទួលភ្ញៀវម្នាក់រួចរាល់ហើយយើងអាចទៅទទួលភ្ញៀវផ្សេងទៀត ឬក៏មើលថាតុណាមនុស្សពេញចំនួនហើយ យើងអាចប្រាប់ចុងភៅលើកម្ហូបមកដាក់បាន។ ទាំងនេះភាគច្រើនយើងឃើញមាននៅតាមស្រុកស្រែចំការ បើយើងក្រឡេកទៅមើលនៅទីក្រុងភ្នំពេញវិញ យើងឃើញថាគេមានសេវាទទួលភ្ញៀវផងដែរ។ ហើយអាចជួយសម្រួលដល់ម្ចាស់កម្មវិធី ដោយសារកម្មវិធីអាចមានចំនួនភ្ញៀវច្រើន ម្ចាស់កម្មវិធីអាចខ្លាចមិនបានទទួលរាក់ទាក់បានគ្រប់គ្នា។ លុះដល់យប់បន្តិច គេតែងតែមានកម្មវិធីកាត់នំដោយកូនក្រមុំកូនកំលោះជូនទៅអ្នកមានគុណទាំងសងខាង ហើយមានការចូលរួមដោយមិត្តភក្តិ បងប្អូនដើម្បីមកអបអរសាទរនិងជូនពរដល់អ្នកទាំងពីរ។ បន្ទាប់ពីនោះយើងនឹងឃើញ ថាកូនក្រមុំកូនកំលោះនិងឪពុកម្តាយទាំងសងខាងឡើងលើឆាក ដើម្បីមកថ្លែងអំណអរគុណទៅភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួម។ ជាការពិតណាស់ នៅពេលបញ្ចប់ការថ្លែងអំណរអរគុណ កម្មវិធីបន្ទាប់នោះគឺជាពេលដែល មិត្តភ្កតិ បងប្អូនទាំងអស់រាំ ច្រៀងដែលញ៊ាំងឲ្យកម្មវិធីប្រារព្ធទៅយ៉ាងសោមនស្សរីករាយក្រៃលែង។